ទូកទៅ កំពង់នៅ គឺជាសុភាសិតមួយដែលប្រជាជនខ្មែរស្ទើរគ្រប់គ្នាធ្លាប់បានឮ សរសេរ និងនិយាយតគ្នា ពីមួយជំនាន់ទៅមួយជំនាន់។ សុភាសិតនេះ បើគេគិតក្នុងន័យត្រង់ គឺចង់សំដៅថា ទោះបីជាទូក ដែលជាយាន្តជំនិះសម្រាប់ឆ្លងទឹក ត្រូវធ្វើដំណើរចាកចេញពីកំពង់ដែលជាកន្លែងសម្រាប់ចតទូកក្ដី ក៏កំពង់នោះមិនទៅណា ហើយវាស្ថិតនៅកន្លែងដដែលជាទីចតសម្រាប់ទូកនានាដែលមកចត។ ក្នុងករណីនេះ ទោះទូកទៅ កំពង់នៅតែជាទីចំណតដដែល។ ប៉ុន្តែចំពោះសុភាពសិតនេះ មិនបានកំណត់វិសាលភាពអត្ថន័យរបស់ខ្លួនត្រឹមតែជាន័យត្រង់នោះទេ។ ផ្ទុយមកវិញ គឺជាសុភាសិតមួយដែលបានបង្កប់នូវអត្ថន័យអប់រំយ៉ាងជ្រៅសម្រាប់អប់រំដល់កូនចៅខ្មែរពីមួយជំនាន់ទៅមួយជំនាន់។ ពាក្យមួយឃ្លា ទូកទៅ កំពង់នៅ នេះ ដូនតាខ្មែរចង់ឲ្យកូនខ្មែរ ចេះកសាងជីវិត កសាងកេរ្តិ៍ឈ្មោះ កសាងកិត្តយស កសាងតម្លៃខ្លួនឯងក្នុងនាមជាបុគ្គលត្រឹមត្រូវមួយរូប ក្លាយជាជនគំរូ ដែលរស់នៅកន្លែងណាមួយ ឬក្នុងនាមជាផ្នែកមួយនៃសង្គមជាតិ។ ប្រការនេះ ទោះបីនៅថ្ងៃណាមួយបុគ្គលនោះត្រូវចាកចេញទៅ ឬក៏ត្រូវស្លាប់ខ្លួន ប៉ុន្តែកេរ្តិ៍ឈ្មោះល្អ កិត្តិយសថ្លៃថ្នូរ តម្លៃរបស់គេ នៅតែជាគំរូដល់អ្នកផងទាំងពួង។ គំរូល្អនេះហើយ គឺប្រៀបបានទៅនឹងទូក ដែលបានចាកចេញទៅហើយ ប៉ុន្តែកំពង់នៅតែដដែល។ រាងកាយបុគ្គលបានឃ្លាតឆ្ងាយទៅហើយ ហើយអ្នកផងក៏ងាយនិងបំភ្លេច ប៉ុន្តែកេរ្តិ៍ឈ្មោះ កិត្តិយស ស្នាដៃ និងភាពថ្លៃថ្នូរត្រូវបានគេចងចាំជានិច្ច។ ទូកទៅកំពង់នៅ ប្រៀបបានទៅនឹង ព្រះបាទ ជ័យវរ្ម័នទី៧ ដែលទោះបីជាសព្វថ្ងៃនេះ រាងកាយរបស់ព្រះអង្គមិនបានរស់នៅជាមួយយើងក៏ដោយ តែកេរ្តិ៍ឈ្មោះរបស់ទ្រង់នៅតែមានល្បាញល្បីនិងជាការចងចាំទុកក្នុងចិត្តប្រជាជនខ្មែរគ្រប់ៗរូប។ ទឹកហូរទៅហើយមិនអាចត្រឡប់ក្រោយបាន រីឯជីវិតដែលបាត់បង់ទៅ ក៏មិនអាចរស់ឡើងវិញបានដែរ យ៉ាងណាមិញ អ្វីៗដែលកើតហើយ រមែងរលាយទៅវិញតាមច្បាប់ធម្មជាតិ។ ដោយឡែក មនុស្សគឺជាសត្វដែលមានសភាវគតិ ចេះគិតពិចារណា ស្គាល់ខុសត្រូវ ខ្លះខំសាងអំពើល្អ រីឯអ្នកខ្លះប្រព្រឹត្តតែអំពើស្មោកគ្រោក ដល់ខ្លួនស្លាប់ទៅ ក៏បន្សល់កេរ្តិ៍ឈ្មោះទៅតាមទង្វើរបស់ខ្លួន។ ដើម្បីជាការទូន្មានដល់ជនានុជនទាំងឡាយ ឲ្យខំសាងកុសលធម៌ បុព្វបុរសយើងបានបង្កើតសុភាសិតមួយដោយប្រៀបធៀបថា ទូកទៅ កំពង់នៅ។ ការបែកបាក់ និងការចងចាំវាអាចសំដៅទៅលើ ការបែកបាក់គ្នា ដោយសារការធ្វើចំណាកស្រុក ការផ្លាស់ប្ដូរទីលំនៅ ឬការបាត់បង់ទំនាក់ទំនង។ ទោះមនុស្សទៅណា ឬបាត់បង់ទៅហើយក៏ដោយ អនុស្សាវរីយ៍ ផលល្អ ឬ ផលអាក្រក់ ដែលពួកគេបានបន្សល់ទុក នៅតែស្ថិតនៅ។ កំពង់គឺជាសាក្សីនៃវត្តមាន និងអវត្តមានរបស់ទូក។ នេះរំលឹកយើងឲ្យចេះកសាងនូវកេរ្តិ៍ឈ្មោះល្អ និងធ្វើអំពើល្អក្នុងជីវិត ព្រោះទោះយើងបាត់បង់ទៅហើយក៏ដោយ ក៏អ្វីដែលយើងបានធ្វើនៅតែស្ថិតស្ថេរ។ ការអប់រំពីភាពមិនឋិតថេរសុភាសិតនេះក៏ជាការរំលឹកដល់ ភាពមិនឋិតថេរ នៃអ្វីៗទាំងអស់នៅក្នុងលោក។ គ្មានអ្វីដែលនៅស្ថិតស្ថេរជាអមតៈឡើយ។ មនុស្សកើតចាស់ឈឺស្លាប់។ ឋានៈ បុណ្យស័ក្ដិ ទ្រព្យសម្បត្តិ ក៏មិនឋិតថេរដែរ។ មានតែ ទង្វើល្អ ប៉ុណ្ណោះដែលនៅស្ថិតស្ថេរនៅក្នុងការចងចាំរបស់អ្នកដទៃ។ សុភាសិត ទូកទៅ កំពង់នៅ គឺជាពាក្យដ៏សាមញ្ញ តែបង្កប់នូវទស្សនៈទានអំពីធម្មជាតិនៃជីវិត ការប្រែប្រួល និងភាពមិនឋិតថេរ។ វាអប់រំយើងឲ្យចេះរស់នៅដោយមានន័យ កសាងអំពើល្អ និងទទួលយកការពិតនៃការបាត់បង់ ដើម្បីអាចរស់នៅបានដោយសុខសាន្តក្នុងសង្គមដែលតែងតែបន្តទៅមុខជានិច្ច។ ថែមទាំងបណ្ដុះឲ្យមនុស្សសាងតែអំពើកុសលនិងសន្សំ ដើម្បីថែរក្សាកិត្តិយសនិងជាតិខ្លួនឲ្យក្រអូបដូចបុប្ផា ក្រោយដែលខ្លួនលាចាកលោកនេះទៅ។